ការចូលរួមពិធីមង្គលការ ឬពិធីសាសនា គឺមិនត្រឹមតែជាការចូលរួមអបអរសាទរប៉ុណ្ណោះទេ ថែមទាំងជាឱកាសដែលយើងបង្ហាញពីការគោរព និងសីលធម៌ល្អក្នុងការទទួលទានអាហារផងដែរ។ ត្រូវអនុញ្ញាតឱ្យអ្នកមានវ័យចំណាស់ ឬរៀមច្បងចាប់ផ្ដើមពិសារមុនសិន នេះជាការបង្ហាញពីការគោរព និងគុណធម៌ដ៏ល្អ។ ជៀសវាងការប្រើស្លាបព្រា ឬសម្ភារៈណាដែលយើងបានប្រើប្រាស់ផ្ទាល់ខ្លួនទៅដួសម្ហូបនៅក្នុងចានរួមដែលត្រូវចែករំលែកជាមួយអ្នកដទៃ នេះជាទម្លាប់អនាម័យល្អ និងជាការគោរពដល់អ្នករួមតុ។ ទទួលទានដោយមានសណ្ដាប់ធ្នាប់ត្រូវប្រាកដថាអ្នកទទួលទានដោយភាពស្អាតបាត និងមានរបៀបរៀបរយ កុំចោលឆ្អឹង ឬកាកសំណល់អាហារនៅលើតុ គួរដាក់កាកសំណល់ទាំងនោះក្នុងចានផ្ទាល់ខ្លួន ឬកន្លែងសមរម្យដែលបានរៀបចំទុក។ ដើម្បីរក្សាភាពថ្លៃថ្នូរ និងជៀសវាងឧបទ្ទវហេតុផ្សេងៗ សូមកុំនិយាយនៅពេលដែលមាត់របស់អ្នកនៅពេញដោយអាហារ រង់ចាំរហូតដល់អ្នកលេបអាហាររួចរាល់សិន។ កុំដួសម្ហូបច្រើនហួសហេតុ ឬជ្រើសរើសយកតែមុខម្ហូបណាដែលឆ្ងាញ់ៗសម្រាប់តែខ្លួនឯង គួរចែករំលែក និងទុកឱកាសឱ្យអ្នកដទៃបានទទួលទានផងដែរ ការធ្វើបែបនេះបង្ហាញពីភាពសប្បុរស និងការគិតគូរដល់អ្នកដទៃ។ កុំប្រើទូរសព្ទពេលកំពុងញ៉ាំ វត្តមានរបស់យើងក្នុងពិធី គឺដើម្បីចូលរួមអបអរ និងគោរពម្ចាស់ពិធីការលេងទូរសព្ទ ឬឆ្លើយការហៅចូលពេលកំពុងទទួលទានអាហារ អាចត្រូវបានចាត់ទុកថាជាអាកប្បកិរិយាមិនសមរម្យ និងមិនផ្ដល់តម្លៃដល់អ្នកដទៃ។ ពេលកំពុងញ៉ាំ គួរប្រយ័ត្នកុំបញ្ចេញសំឡេងទំពារខ្លាំង ឬសំឡេងផ្សេងៗដែលអាចរំខានអ្នកជិតខាងព្រោះ ការញ៉ាំដោយស្ងៀមស្ងាត់ និងមានរបៀបរៀបរយ គឺជាការបង្ហាញពីការគោរព។ មួយវិញទៀត ត្រូវដឹងពីរបៀបប្រើប្រាស់សម ស្លាបព្រា និងកាំបិតឱ្យបានត្រឹមត្រូវ ប្រសិនបើមិនប្រាកដ គួរមើលអ្នកជុំវិញ ឬសួរដោយគួរសមជាងធ្វើដោយខុសឆ្គង។ មិនថាម្ហូបឆ្ងាញ់ ឬមិនឆ្ងាញ់តាមការចង់បាន កុំរអ៊ូរទាំ ឬនិយាយពាក្យមិនល្អអំពីអាហារ ត្រូវចេះថ្លែងអំណរគុណចំពោះម្ចាស់ពិធីដែលបានរៀបចំ។ ប្រសិនបើឃើញអ្នកណាម្នាក់ពិបាកដួសម្ហូប ឬត្រូវការជំនួយអ្វីមួយ គួរតែជួយដោយភាពរាក់ទាក់ដោយសារ ការគិតគូរដល់អ្នកដទៃគឺជាគុណធម៌ដ៏ល្អ។ ប្រសិនបើអ្នកចាំបាច់ត្រូវចាកចេញពីតុមុនគេ គួរជូនដំណឹងដល់អ្នករួមតុដោយគួរសម កុំក្រោកឈរភ្លាមៗដោយមិនបានប្រាប់។ ប្រសិនបើមានការបម្រើគ្រឿងស្រវឹង ត្រូវពិសារក្នុងកម្រិតសមរម្យ ការស្រវឹងជោគជាំអាចនាំឱ្យបាត់បង់សីលធម៌ និងបង្កភាពរអាក់រអួលដល់អ្នកដទៃ និងម្ចាស់ពិធី។ ប្រសិនបើមិនមានការអនុញ្ញាតច្បាស់លាស់ពីម្ចាស់ពិធីទេ កុំខ្ចប់ ឬយកអាហារដែលនៅសល់ត្រឡប់ទៅផ្ទះ នេះជាការបង្ហាញពីការមិនគោរពដល់ការរៀបចំរបស់គេ។ មុននឹងចាប់ផ្តើមទទួលទានអាហារ ត្រូវលាងដៃឱ្យបានស្អាត នេះមិនត្រឹមតែជាអនាម័យសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងការពារសុខភាពអ្នកដទៃផងដែរ។ កុំដាក់របស់របរផ្ទាល់ខ្លួនច្រើនពេកនៅលើតុអាហារ រហូតដល់បាត់បង់ទំហំសម្រាប់ដាក់ចានម្ហូប ឬសម្ភារៈរបស់អ្នកដទៃ។ ពេលកំពុងពិសារអាហារ ជាពិសេសនៅក្នុងពិធីដែលទាមទារភាពថ្លៃថ្នូរ គួរជៀសវាងការនិយាយរឿងនយោបាយ សាសនា ឬរឿងផ្ទាល់ខ្លួនដែលអាចបង្កភាពមិនស្រួលដល់អ្នកដទៃ។ ទោះបីជាមានអ្វីមិនពេញចិត្តក៏ដោយ គួររក្សាទឹកមុខរីករាយ និងបង្ហាញភាពគួរសមជានិច្ច។ ជាការពិតណាស់ ការអនុវត្តនូវសីលធម៌ទាំងនេះ នឹងជួយឱ្យយើងក្លាយជាភ្ញៀវដ៏គំរូ និងរួមចំណែកបង្កើតបរិយាកាសដ៏រីករាយ និងគួរជាទីគោរពចំពោះគ្រប់គ្នាដែលចូលរួមក្នុងពិធី។